ការងារក្នុងសហគមន៍កសិកម្មជនបទនៅកម្ពុជាកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ។ សហគមន៍កសិកម្មទាំងនេះបានក្លាយជាកម្លាំងចលករដ៏មានឥទ្ធិពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ តាមរយៈការចូលរួមក្នុងសហគមន៍ កសិករអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើន។ ទាំងនេះរួមបញ្ចូលទាំងចំណេះដឹង ជំនាញ និងបច្ចេកទេសកសិកម្មថ្មីៗ។ ការរួបរួមគ្នានេះជួយបង្កើនប្រសិទ្ធភាពផលិតកម្មកសិកម្មរបស់ពួកគេ។ សហគមន៍កសិកម្មជនបទ គឺជាក្រុមមនុស្សដែលរស់នៅតាមទីជនបទ ហើយបានរួបរួមគ្នាដោយស្ម័គ្រចិត្តដើម្បីបំពេញតម្រូវការរួម។ ពួកគេធ្វើការងាររួមគ្នាដើម្បីអភិវឌ្ឍវិស័យកសិកម្ម និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។ សហគមន៍កសិកម្មត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលកសិករម្នាក់ៗមិនអាចដោះស្រាយបានតែឯង។ ពួកគេមានគោលបំណងរួមគ្នាដើម្បីកែលម្អគុណភាពជីវិត។ ក្រុមសហគមន៍នេះមានរចនាសម្ព័ន្ធគ្រប់គ្រងផ្ទាល់ខ្លួន។ ពួកគេមានគណៈកម្មការដឹកនាំដែលត្រូវបានជ្រើសតាំងដោយសមាជិកទាំងអស់។ គោលការណ៍របស់សហគមន៍គឺផ្អែកលើការសម្រេចចិត្តរួម និងការបែងចែកផលប្រយោជន៍ដោយសមធម៌។ សហគមន៍កសិកម្មមានមុខងារនិងការងារសំខាន់ៗជាច្រើន។ ទីមួយ សហគមន៍ផ្ដល់ ការគាំទ្រផ្នែកបច្ចេកទេស។ ពួកគេរៀបចំវគ្គបណ្ដុះបណ្ដាលអំពីការដាំដុះថ្មីៗ ការប្រើប្រាស់ជីកសិកម្ម និងការគ្រប់គ្រងសត្វល្អិតចង្រៃ។ ការងារទីពីរគឺ ការប្រមូលផល និងទីផ្សាររួមគ្នា។ សហគមន៍បានប្រមូលផលកសិផលពីសមាជិកទាំងអស់។ ពួកគេចរចាជាមួយឈ្មួញកណ្ដាលដើម្បីទទួលបានតម្លៃខ្ពស់ជាងមុន។ នេះជួយកាត់បន្ថយការកេងប្រវ័ញ្ចពីឈ្មួញ។ ទីបី សហគមន៍បានបង្កើត មូលនិធិសន្សំ និងឥណទាន។ សមាជិកអាចខ្ចីប្រាក់ពីមូលនិធិនេះដោយការប្រាក់ទាបសម្រាប់ប្រើប្រាស់ក្នុងកសិកម្ម។ ការងារទីបួនគឺ ការទិញបញ្ចូលសម្ភារៈកសិកម្មរួមគ្នា។ សហគមន៍ទិញពូជដំណាំ ជី និងថ្នាំកសិកម្មក្នុងបរិមាណច្រើន។ នេះធ្វើឲ្យពួកគេទទួលបានតម្លៃទាបជាងទីផ្សារ។ ការងារផ្សេងទៀតគឺការសម្របសម្រួលជម្លោះក្នុងសហគមន៍ និងការតំណាងឲ្យសមាជិកជាមួយស្ថាប័នរដ្ឋ។ ការងារក្នុងសហគមន៍កសិកម្មមាន គុណសម្បត្តិ យ៉ាងច្រើន។ ការរួមគ្នានេះជួយបង្កើនអំណាចចរចារបស់កសិករនៅលើទីផ្សារ។ ពួកគេអាចលក់ផលិតផលក្នុងតម្លៃខ្ពស់ជាងមុន។ កសិករក៏ទទួលបានចំណេះដឹងនិងជំនាញថ្មីៗពីការបណ្ដុះបណ្ដាលរបស់សហគមន៍។ វាក៏ជួយកាត់បន្ថយការចំណាយក្នុងការទិញសម្ភារៈកសិកម្មផងដែរ។ សហគមន៍បានបង្កើតបរិយាកាសនៃការជឿទុកចិត្តនិងសាមគ្គីភាពក្នុងចំណោមសមាជិក។ ទោះជាយ៉ាងណា សហគមន៍កសិកម្មក៏មាន បញ្ហាប្រឈម មួយចំនួនផងដែរ។ បញ្ហាធំបំផុតគឺ កង្វះខាតហិរញ្ញវត្ថុ។ សហគមន៍ខ្លះមានដើមទុនតិចតួចសម្រាប់ការវិនិយោគ។ បញ្ហាទីពីរគឺ កង្វះខាតជំនាញគ្រប់គ្រង។ គណៈកម្មការខ្លះមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការគ្រប់គ្រងសហគមន៍ឲ្យមានប្រសិទ្ធភាព។ ជម្លោះផ្ទៃក្នុងក៏អាចកើតមានឡើងផងដែរ ដោយសារតែផលប្រយោជន៍មិនស្មើគ្នា។ បញ្ហាផ្សេងទៀតគឺកង្វះខាតទីផ្សារច្បាស់លាស់សម្រាប់ផលិតផល។ ដើម្បីឲ្យការងារក្នុងសហគមន៍កសិកម្មទទួលបានជោគជ័យ ត្រូវមាន គន្លឹះសំខាន់ៗ មួយចំនួន។ ទីមួយ ត្រូវមាន ការដឹកនាំប្រកបដោយតម្លាភាពនិងគណនេយ្យភាព។ គណៈកម្មការត្រូវតែស្មោះត្រង់និងចេះរៀបចំផែនការច្បាស់លាស់។ ទីពីរ ត្រូវ ពង្រឹងសមត្ថភាពសមាជិក។ សហគមន៍ត្រូវរៀបចំវគ្គបណ្ដុះបណ្ដាលជាប្រចាំដើម្បីបង្កើនចំណេះដឹងរបស់កសិករ។ ទីបី ត្រូវ ស្វែងរកទីផ្សារដែលមានស្ថិរភាព។ ភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនកែច្នៃកសិផលឬផ្សារទំនើប។ ទីបួន ត្រូវ បង្កើតភាពជាដៃគូជាមួយស្ថាប័នពាក់ព័ន្ធ។ ធ្វើការជាមួយក្រសួងកសិកម្ម អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន។ ទីប្រាំ ត្រូវ លើកទឹកចិត្តឲ្យមានការចូលរួមយ៉ាងសកម្ម ពីសមាជិកទាំងអស់។ ការចូលរួមរបស់សមាជិកគឺជាកម្លាំងចលករដ៏សំខាន់។ ការធ្វើការជាមួយគ្នានិងការចែករំលែកបទពិសោធន៍នឹងជួយឲ្យសហគមន៍កាន់តែរីកចម្រើន។ សរុបសេចក្តីមក ការងារក្នុងសហគមន៍កសិកម្មជនបទគឺជាយន្តការដ៏មានប្រសិទ្ធភាពមួយសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារកសិករ។ ទោះបីជាមានបញ្ហាប្រឈមខ្លះៗក៏ដោយ តាមរយៈការគ្រប់គ្រងល្អ ការដឹកនាំត្រឹមត្រូវ និងការគាំទ្រពីស្ថាប័នពាក់ព័ន្ធ សហគមន៍កសិកម្មអាចនឹងរីកចម្រើន។ ការរីកចម្រើននេះនឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករកម្ពុជាឲ្យកាន់តែប្រសើរឡើង។